តាំងពីបុរាណកាលមកការដាក់ឈ្មោះឬនាមខ្លួនជាផ្នែកសំខាន់ណាស់សម្រាប់សម្គាល់អត្តញ្ញាណរបស់មនុស្សម្នាក់ៗដែលឆ្លុះបញ្ជាំងអំពីជំនឿ សេចក្តីសង្ឃឹម និងគុណធម៌ ដែលឪពុកម្តាយចង់បញ្ជាក់ចំពោះកូន។ ដោយអត្ថន័យសំខាន់ៗដែលរួមបញ្ជូលជាមួយភាសាបាលី សំស្រ្កឹតក្នុងការដាក់ឈ្មោះនៃវប្បធម៌ខ្មែរ អាចបញ្ជាក់ពីភាពអង់អាច ក្លាហាន មុះមុត ចិត្តល្អ រឹងមាំ ទន់ភ្លន់ ភាពសុខសាន្តក្នុងគ្រួសារផងដែរ។ ឈ្មោះខ្មែរនីមួយៗមានអត្ថន័យផ្សេងៗគ្នាដែលឪពុកម្តាយត្រូវដឹងនិងគិតជាមុនអោយបានល្អិតល្អន់ នៅពេលចង់ដាក់ឈ្មោះកូន។ កុសល មានន័យថាអំពើដែលកម្ចាត់បង់នូវសេចក្តីអាក្រក់ ដែលល្អប្រពៃ ឈ្លាសវៃ បុិនប្រសប់ ដែលជាបណ្ឌិត។ ការកេត ជាឈ្មោះរបស់ឈើមួយប្រភេទដែលបញ្ជាក់ប្រាប់អំពីឬកពារអាកប្បកិរិយាសុភាបរាបសាររបស់កូនក្រមុំដ៏ស្រស់ប្រិមប្រិយហើយបំពាក់ទៅដោយចរិយាសុភាពល្វតល្វន់ គួរឲ្យចាប់ចិត្ត។ មរកត សំដៅទៅលើឈ្មោះដែលបានប្រៀបទៅនឹង កែវឬត្បូងសម្បុរខៀវខ្ចី ឬបៃតង ដែលសំដៅទៅលើ កែវមរកត ត្បូងមរកត។ កវី បានន័យថាជាអ្នកប្រាជ្ញខាងកាព្យឃ្លោង ឬ អ្នកប្រាជ្ញខាងសំដី។ ឧត្តម សំដៅទៅលើ អ្នកខ្ពង់ខ្ពស់ អ្នកថ្លៃថ្នូរ អ្នកដែលប្រសើរកន្លង។ ករុណា មានន័យថា សេចក្តីអាណិតអាសូរ។ គន្ធា មានន័យថាអ្នកដែលមានក្លិនក្រអូប។ វង ពាក្យជាឈ្មោះសំដៅសេចក្តីស្និទ្ធស្នាល ថ្លៃទងវង មាសថ្លៃ កែវវង ស្រីថ្លៃ។ សិលា សំដៅទៅលើថ្ម សិលាគ្រិះ អ្នកមានចិត្តរឹងដូចថ្ម អ្នកមានទីអង្គុយនឹងដូចថ្ម។ សីហា គឺអ្នកមានភាពក្លាហាន មានអំណាច និង ភាពជាអ្នកដឹកនាំ។ ចំប៉ា ជាប្រភេទដើមផ្កាមួយប្រភេទមានក្លិនក្រអូបឈ្ងប់ មានពីរពណ៌គឺ ក្រហម និងស ជាឈ្មោះកូនស្រីពិតជាពីរោះណាស់ ។ ចរិយា ជាការប្រព្រឹត្តដោយមានភ័ព្វព្រេងសំណាងល្អ ជាឈ្មោះកូនស្រីដែលមានរាងខ្ពស់ស្រឡូនមានឫកពាគួរជាទីស្រឡាញ់ពេញចិត្ត ។ ចរណៃ សំដៅលើ កែវ ត្បូង កែវចរណៃ ដែលគេកែច្នៃរួចហើយ បើដាក់ឈ្មោះឱ្យកូនស្រីពិតជាប្រពៃណាស់ ។ មុទិតា មានន័យថា ដំណើរមានចិត្តរីករាយទៅរកសេចក្តីសុខ សេចក្តីចម្រើន មិនច្រណែន មិននិន្ទាឈ្នានីស។ ពុទិ្ធកា សំដៅលើឈ្មោះកូនស្រីជាអ្នកដែលជ្រះថ្លាចំពោះព្រះពុទ្ធ អ្នកជឿព្រះពុទ្ធ។ សុនីតា ដែលជាកូនស្រីដែលមានរបត់ល្អ ប្រៀបដូចជាសួនច្បារមួយដ៏ស្រស់នៅពីមុខគ្រឹះស្ថាន នាឋានដ៏សែនសុខ។ កណិការ កូនស្រីដែលមានមាឌខ្ពស់ស្រឡូន សម្បុរស ពីព្រោះកណិការ ជាឈ្មោះឈើម្យ៉ាងមានពណ៌សសណ្ឋានប្រហែលគ្នានឹងផ្កាម្លិះមានក្លិនក្រអូប។ សិរីវុឌ្ឍ មានន័យថា អ្នកចម្រីនដោយសិរី។ សោមា គឺសំដៅទៅលើ កូនស្រីដែលធៀបដូចទៅនឹងព្រះច័ន្ទ។ សុវត្តិ ជាការដែលមានសិរីសួស្តី និងសុវត្ថិភាព។ សុមាលី មានន័យថា ដែលមានកម្រងផ្កាល្អ ចំពោះកូនស្រី។ មយូរា គឺសំដៅលើពួកក្ងោកញី។ វឌ្ឍនាការ មានន័យថា ដូចទៅនឹងឈ្មោះ វឌ្ឍនៈដែរ គឺជាអ្នកមានសេចក្តីចម្រើន កើតកាលវាលគុម្ព។ កញ្ញា បានន័យថា ស្រីជំទង់ ស្រីក្រមុំតូច។ ជាទូទៅគេដាក់ឈ្មោះនេះឲ្យកូនស្រីដែលមាន សម្បុរល្អគួរឲ្យស្រឡាញ់។ រតនៈ គឺប្រជុំចម្រុះនូវ កែវ ពេជ្យ មាស ប្រាក់ ត្បូងគ្រប់ប្រភេទ។អ្នកមានឈ្មោះបែបនេះគឺជាអ្នកមានសេចក្តីរីករាយក្នុងចិត្ត ប្រសើរវិសេសនិងមានលក្ខណៈពិសេសជាងគេ។ ទេពី គឺជាស្រ្តីដែលមានភាពជាអ្នកដឹកនាំជាចម្បងពេញលក្ខណៈជាច្បាប់។ កុសុមៈ ជាឈ្មោះផ្កាឈើម្យ៉ាង តែចំពោះជានារីមានចិត្តមាំទាំណាស់។ សុគន្ធ មានន័យថា ជាអ្នកមានក្លិនក្រអូប ក្លិនល្អ គ្រឿងក្រអូប។ ពិដោរ គឺជាកូនស្រីដែលមានក្លិនក្រអូបល្អ ក្រអូបទាំងអាកប្បកិរិយា ចរិយាមារយាទ និងកេរ្តិ៍ឈ្នោះ។ សិទិ្ធកា មានន័យថា ដំណើរធ្វើឲ្យសម្រេចប្រយោជន៍។ ថាវរៈ គឺជាមនុស្សអ្នកមាំទាំ ស្ថិតស្ថេរ ។ កិត្យា មានន័យពិរោះណាស់ដែលមកពីភាសាបាលី ជាអានុភាពនៃកេរ្តិ៍ឈ្មោះ។ សក្តា គឺជាអ្នកមានអំណាច មានកម្លាំង មានការព្យាយាម អត់ធ្មត់ រឹងមាំ។ សំរិទ្ធី មានន័យថា អ្នកសម្រេចប្រយោជន៍ដូចសេចក្តីប្រាថ្នា។ បុប្ជា គឺជាកូនស្រីដែលជាទីស្រឡាញ់គ្រប់ផ្នែកដូចផ្កា។ ចក្រាវុធ ជាអ្នកមានចក្រជាអាវុធ អ្នកមានបណ្តាស័ក្តិធំ ច្រើនជាមេទ័ព ។ ចន្ទរង្សី ប្រៀបប្រដូចទៅនឹង រស្មីព្រះចន្ទ ពន្លឺព្រះចន្ទ ឈ្មោះនេះឃើញមានប្រើនៅក្នុងវង្សក្សត្រ ។ ចំណាន មានន័យថា អ្នកដែលពូកែ វាងវៃ បុិនប្រសប់ ។ ជ័យ គឺជាអ្នកមានសេចក្តីឈ្នះជានិច្ច។ សុជា មានន័យថា អ្នកបានសុខ អ្នកដែលមានចិត្តជាបណ្ឌិត អ្នកដែលមានជីវិតប្រែប្រួលតាមវ័យ គឺប្រែពីតូចទៅធំនិងកាន់តែធំជាលំដាប់។ តារា គឺប្រៀបធៀបទៅនឹង ហ្វូងផ្កាយ អ្នកដែលមានពន្លឺ។ តុលា មានន័យថា ជាអ្នកចេះថ្លឹងថ្លែងសេចក្តីត្រឹមត្រូវ មានយុត្តិធម៌បំផុត ចាស់ទុំខ្លះច្រើនដាក់ឈ្មោះកូនដែលកើតចំខែតុលាតែម្តង។ ថាវនី បានន័យថា កូនស្រីដែលមានសេចក្តីក្លាហានរឹងបុឹង ប្រកបដោយសេចក្តីស្ងប់ស្ងៀម។ នួន គឺជាការដែលផូរផង់ ត្រចះត្រចង់ ហ្មត់ហ្មង។ ទោះនៅទីណាក៏អាចទាញយកភាពល្អត្រចង់របស់ខ្លួនទៅជាមួយខ្លួនបានដែរ។ ដូច្នេះការដាក់ឈ្មោះខ្មែរមិនត្រឹមតែជាការរក្សាទុកអត្តសញ្ញាណបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែអាចបង្ហាញពីវប្បធម៌ ប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ និងសេចក្ដីស្រឡាញ់របស់មាតាបិតាចំពោះកូនរបស់ខ្លួនផងដែរ។